របបសាធារណរដ្ឋខ្មែរឆ្នាំ ១៩៧០-១៩៧៥ ដែលដឹកនាំដោយ ឧត្តមសេនីយ៍លន់ នល់ បានកើតឡើងបន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០។ នេះគឺជាសម័យកាលដ៏ច្របូកច្របល់បំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលសម្គាល់ដោយអស្ថិរភាពនយោបាយ សង្គ្រាមស៊ីវិល និងការជ្រៀតជ្រែកពីបរទេស។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានតស៊ូរក្សាអំណាចរបស់ខ្លួន ខណៈដែលប្រទេសទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។ បញ្ហាផ្ទៃក្នុង និងអស្ថិរភាព គឺថាមូលដ្ឋានគ្រឹះនៃរបបសាធារណរដ្ឋខ្មែរមានភាពផុយស្រួយតាំងពីដំបូង។ រដ្ឋប្រហារឆ្នាំ ១៩៧០ បានបំបែកបំបាក់សង្គមខ្មែរយ៉ាងធ្ងន់ធ្ងរ។ ប្រជាជនមួយចំនួនធំនៅតែស្មោះត្រង់នឹងសម្ដេចសីហនុ ដែលបានបង្កើត រណសិរ្សរួបរួមជាតិកម្ពុជា និងបានរួបរួមជាមួយខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋ។ ចំណែករដ្ឋាភិបាលលន់ នល់ ប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើន រួមទាំង អំពើពុករលួយយ៉ាងរីករាលដាល។ មន្ត្រីរដ្ឋាភិបាលជាច្រើនបានឆ្លៀតឱកាសកេងប្រវ័ញ្ចធនធានជាតិ និងជំនួយបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាពិសេសប្រព័ន្ធរដ្ឋបាលមានភាពទន់ខ្សោយ និងមិនមានប្រសិទ្ធភាព។ ការខ្វែងគំនិតគ្នារវាងមេដឹកនាំសំខាន់ៗ ដូចជា លន់ នល់ សិរីមតៈ និងសឺន ង៉ុកថាញ់ ក៏បានធ្វើឱ្យស្ថានភាពនយោបាយកាន់តែស្មុគស្មាញ។ កងទ័ពខ្មែរ ដែលជាកម្លាំងយោធារបស់របបសាធារណរដ្ឋ ក៏ទទួលរងនូវបញ្ហាអំពើពុករលួយ និងភាពមិនប្រក្រតីផងដែរ។ ទាហានជាច្រើននាក់ត្រូវបានគេរាយការណ៍ថាជា "ទាហានខ្មោច" ដើម្បីដកហូតប្រាក់ខែ។ ស្ថានភាពនយោបាយវិញក្នុងរបបសាធារណរដ្ឋខ្មែរត្រូវបានគ្របដណ្ដប់ដោយ សង្គ្រាមស៊ីវិល ដ៏បង្ហូរឈាម។ កងទ័ពរដ្ឋាភិបាលត្រូវប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហម ដែលគាំទ្រដោយវៀតណាមខាងជើង និងរណសិរ្សរួបរួមជាតិកម្ពុជា។ សង្គ្រាមនេះបានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ។ សហរដ្ឋអាមេរិក ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររបបសាធារណរដ្ឋខ្មែរដែរ។ អាមេរិកបានផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់។ កងទ័ពអាមេរិក និងវៀតណាមខាងត្បូងក៏បានធ្វើប្រតិបត្តិការយោធាចូលក្នុងទឹកដីកម្ពុជា ដើម្បីវាយប្រហារមូលដ្ឋានទ័ពវៀតណាមខាងជើង និងវៀតកុង។ ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អាមេរិកលើទឹកដីកម្ពុជា បានបង្កការស្លាប់បាត់បង់ជីវិតប្រជាជនរាប់សែននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារមានការជ្រៀតជ្រែកពីបរទេសនេះបានជាធ្វើឱ្យសង្គ្រាមកាន់តែរីករាលដាល។ ដូច្នេះហើយវាបានធ្វើឱ្យប្រជាជនកម្ពុជាជួបនូវទុក្ខវេទនាដ៏ធំធេង។ ទីក្រុងភ្នំពេញ បានក្លាយជាទីប្រជុំជនដ៏ធំមួយដែលមានប្រជាជនរាប់លាននាក់ ដោយសារការជម្លៀសពីតំបន់ជនបទដែលមានសង្គ្រាម។ ទីក្រុងនេះត្រូវបានឡោមព័ទ្ធដោយកងទ័ពខ្មែរក្រហម ហើយប្រជាជនរស់នៅក្នុងភាពភ័យខ្លាច និងខ្វះខាតស្បៀងអាហារ។ ដោយសារតែភាពទន់ខ្សោយផ្ទៃក្នុង ការអំពើពុករលួយ ការបែកបាក់នយោបាយ និងសម្ពាធពីសង្គ្រាមស៊ីវិល ទីបំផុតរបបសាធារណរដ្ឋខ្មែរក៏បានដួលរលំ។ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ នេះជាទីបញ្ចប់នៃរបបសាធារណរដ្ឋខ្មែរ និងជាការចាប់ផ្តើមនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននាំមកនូវសោកនាដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ។ ស្ថានភាពនយោបាយក្នុងរបបសាធារណរដ្ឋខ្មែរគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃផលវិបាកដ៏ធ្ងន់ធ្ងរនៃអស្ថិរភាព និងការជ្រៀតជ្រែកពីបរទេស។